ដើម្បីទទួលបានជោគជ័យនៅក្នុងយុគសម័យឌីជីថលនេះ ការមានចំណេះដឹងកុំព្យូទ័រ និងការសរសេរកូដមូលដ្ឋានគឺជារឿងសំខាន់ណាស់សម្រាប់អ្នកចាប់ផ្តើមដំបូង។ វាជាចំណេះដឹងដែលជួយបើកទូលាយឱកាសថ្មីៗជាច្រើនទាំងការសិក្សា និងការងារ។ ជំនាញកុំព្យូទ័រមូលដ្ឋានគឺជាចំណេះដឹងចាំបាច់សម្រាប់យុគសម័យបច្ចេកវិទ្យាបច្ចុប្បន្ន។ ជំនាញទាំងនេះជួយឱ្យយើងអាចប្រើប្រាស់កុំព្យូទ័រ និងកម្មវិធីនានាបានយ៉ាងងាយស្រួល។ ជាដំបូង បុគ្គលគ្រប់រូបគួរយល់ដឹងពីរបៀបប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដូចជា Windows ឬ macOS។ នេះរាប់បញ្ចូលទាំងការបើក-បិទកុំព្យូទ័រ ការប្រើប្រាស់ផ្ទៃតុ និងការគ្រប់គ្រងឯកសារ។ ជំនាញសំខាន់មួយទៀតគឺការគ្រប់គ្រងឯកសារនិងថតឯកសារតាមរយៈការបង្កើត ការរក្សាទុក និងការរៀបចំឱ្យមានរបៀបរៀបរយ។ លើសពីនេះ ការប្រើប្រាស់កម្មវិធីការិយាល័យដូចជា Microsoft Word, Excel, និង PowerPoint គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការងារនិងការសិក្សា។ អ្នកប្រើប្រាស់ក៏ត្រូវចេះប្រើប្រាស់កម្មវិធីរុករកអ៊ីនធឺណិតដូចជា Google Chrome ឬ Firefox ដើម្បីស្វែងរកព័ត៌មានបានរហ័ស។ ក្រៅពីនេះ ការវាយអក្សរ ដោយប្រើក្តារចុចឱ្យបានលឿននិងត្រឹមត្រូវក៏ជាជំនាញមូលដ្ឋានដែលមិនអាចខ្វះបានដែរ។ ជំនាញទាំងនេះគឺជាគ្រឹះដ៏រឹងមាំសម្រាប់អ្នកដែលចង់បន្តការសិក្សាឬធ្វើការក្នុងវិស័យបច្ចេកវិទ្យា។ វាជាជំហានដំបូងដើម្បីឈានទៅរកជំនាញបច្ចេកវិទ្យាកម្រិតខ្ពស់។ ការចាប់ផ្តើមពីចំណេះដឹងមូលដ្ឋាននឹងជួយឱ្យអ្នកមិនមានអារម្មណ៍ភ័យខ្លាចចំពោះបច្ចេកវិទ្យាឡើយ។ យុវជនខ្មែរគ្រប់រូបគួរតែចាប់អារម្មណ៍និងសិក្សាជំនាញទាំងនេះដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត។ ចំណែកការសរសេរកូដគឺជាដំណើរការនៃការផ្តល់បញ្ជាទៅកាន់កុំព្យូទ័រដើម្បីឱ្យវាធ្វើកិច្ចការណាមួយ។ វាមិនមែនជាជំនាញស្មុគស្មាញដូចដែលមនុស្សភាគច្រើនគិតនោះទេ។ ការសរសេរកូដមូលដ្ឋានជួយអភិវឌ្ឍជំនាញគិតបែបឡូហ្ស៊ិក ការដោះស្រាយបញ្ហា និងការច្នៃប្រឌិត។ សម្រាប់អ្នកចាប់ផ្តើមដំបូង ភាសាសរសេរកូដដូចជា Python ឬ JavaScript គឺងាយស្រួលរៀនបំផុត។ ភាសា Python មានលក្ខណៈសាមញ្ញ និងងាយយល់ដូចភាសាអង់គ្លេសធម្មតា។ ចំណែកឯ JavaScript វិញ គឺចាំបាច់សម្រាប់ការបង្កើតគេហទំព័រ ឬកម្មវិធីទូរស័ព្ទ។ គំនិតមូលដ្ឋានក្នុងការសរសេរកូដរួមមាន អថេរ ដែលប្រើសម្រាប់រក្សាទុកទិន្នន័យ។ លក្ខខណ្ឌ ដូចជា "បើ...ដូច្នេះ..." ដែលជួយឱ្យកុំព្យូទ័រអាចធ្វើការសម្រេចចិត្តបាន។ រង្វិលជុំ ដែលអនុញ្ញាតឱ្យកុំព្យូទ័រធ្វើកិច្ចការដដែលៗបានច្រើនដងដោយស្វ័យប្រវត្តិ។ វិធីសាស្ត្ររៀនល្អបំផុតគឺការអនុវត្តផ្ទាល់តាមរយៈគម្រោងតូចៗ។ មានគេហទំព័រអនឡាញជាច្រើនដូចជា ខាន់ អាខេដដឺមី (Khan Academy) ដែលផ្តល់មេរៀនដោយឥតគិតថ្លៃ។ យុវជនអាចចាប់ផ្តើមពីការបង្កើតហ្គេមសាមញ្ញៗ ឬគេហទំព័រផ្ទាល់ខ្លួនដើម្បីយល់ពីគោលការណ៍កូដ។ ជំនាញសរសេរកូដក៏អាចជួយឱ្យយើងយល់ដឹងពីរបៀបដែលបច្ចេកវិទ្យាជុំវិញខ្លួនយើងដំណើរការផងដែរ។ ការអភិវឌ្ឍជំនាញបច្ចេកវិទ្យាទាមទារការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើន។ ជាដំបូង ក្រសួងអប់រំ យុវជន និងកីឡា មានតួនាទីយ៉ាងសំខាន់ក្នុងការដាក់បញ្ចូលមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រទៅក្នុងកម្មវិធីសិក្សាជាតិ។ ក្រសួងគួរតែរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនដើម្បីឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀន។ សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ។ ស្ថាប័នទាំងនេះគួរតែបង្កើតកម្មវិធីសិក្សាដែលស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន។ ពួកគេត្រូវផ្តល់ការបណ្តុះបណ្តាលជាក់ស្តែងនិងឧបករណ៍សិក្សាទំនើបដល់សិស្សនិស្សិត។ លើសពីនេះ ស្ថាប័នឯកជន ឬក្រុមហ៊ុនបច្ចេកវិទ្យាក៏មិនអាចខ្វះបានឡើយ។ ពួកគេអាចចូលរួមសហការជាមួយសាលារៀននិងសាកលវិទ្យាល័យដើម្បីផ្តល់កម្មសិក្សា និងចែករំលែកបទពិសោធន៍។ ក្រុមហ៊ុនអាចរៀបចំសិក្ខាសាលា ឬកម្មវិធីប្រកួតប្រជែងសរសេរកូដដើម្បីលើកទឹកចិត្តយុវជនឱ្យចាប់អារម្មណ៍។ ការសហការគ្នារវាងស្ថាប័នសាធារណៈ និងឯកជនគឺចាំបាច់ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំសម្រាប់វិស័យបច្ចេកវិទ្យា។ ការវិនិយោគលើការអប់រំបច្ចេកវិទ្យាគឺការវិនិយោគលើអនាគតរបស់ប្រទេសជាតិ។